ការផ្លាស់ទីទៅធ្វើការនៅក្រៅប្រទេសបានក្លាយជានិន្នាការសង្គម និងសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ ប្រជាជនកម្ពុជាជាច្រើនបានធ្វើដំណើរទៅប្រទេស ថៃ កូរ៉េខាងត្បូង ជប៉ុន និងម៉ាឡេសុី ដើម្បីរកការងារធ្វើ។ កម្មករអន្តោប្រវេសន៍ភាគច្រើនផ្លាស់ទីទៅក្រៅប្រទេសក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រួសារ និងសងបំណុល។ កាលពីមុន ការធ្វើការនៅបរទេសមានន័យថា ពួកគេត្រូវបែកចេញពីគ្រួសាររយៈពេលច្រើនខែ ឬ ច្រើនឆ្នាំ។ ដោយឡែក បច្ចុប្បន្ននេះវិញ បច្ចេកវិទ្យាមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាទំនាក់ទំនងរវាងពលករខ្មែរនៅក្រៅប្រទេស ជាមួយគ្រួសាររបស់ពួកគេ។ ទូរស័ព្ទស្មាតហ្វូន អ៊ីនធឺណេត និងបណ្តាញសង្គម បានផ្លាស់ប្តូររបៀបនៃការទំនាក់ទំនងជាខ្លាំង។ កម្មករអន្តោប្រវេសន៍ភាគច្រើនប្រើកម្មវិធីដូចជា Facebook Messenger Telegram និង WhatsApp ដើម្បីទំនាក់ទំនង។ ការខលតាមវីដេអូអនុញ្ញាតឲ្យពួកគេមើលឃើញមុខគ្រួសារ មិនមែនត្រឹមតែស្តាប់សំឡេងទេ។ វាបានជួយកាត់បន្ថយភាពក្រៀមក្រំ និងអារម្មណ៍ឆ្ងាយពីផ្ទះនៅក្នុងចំណោមពលករក្រៅប្រទេស។ បច្ចេកវិទ្យាក៏ជួយឲ្យពួកគេដឹងព័ត៌មានថ្មីៗ និងព្រឹត្តិការណ៍ដែលកើតឡើងនៅប្រទេសកម្ពុជាផងដែរ។ បណ្តាញសង្គមបានក្លាយជាស្ពាននិម្មិតរវាងកម្មករអន្តោប្រវេស៍ និងសហគមន៍នៅប្រទេសកំណើត។ គ្រួសារនៅជនបទអាចទាក់ទងជាបន្ទាន់ជាមួយសាច់ញាតិរបស់ពួកគេនៅក្រៅប្រទេស។ ការអាចទាក់ទងភ្លាមៗបានគ្រប់ពេលនេះជួយពង្រឹងទំនាក់ទំនងគ្រួសារ និងសុខភាពផ្លូវចិត្ត។ បច្ចេកវិទ្យាក៏បានជួយកម្មករអន្តោប្រវេស៍គ្រប់គ្រងបញ្ហាហិរញ្ញវត្ថុបានងាយស្រួលផងដែរ។ ពួកគេអាចផ្ញើប្រាក់តាមធនាគារអនឡាញ ឬកម្មវិធីផ្ទេរប្រាក់តាមទូរស័ព្ទ។ វាធ្វើឲ្យសន្សំសំចៃពេលវេលា និងកាត់បន្ថយហានិភ័យនៃការបាត់បង់ប្រាក់តាមអ្នកកណ្ដាល។ គ្រួសារខ្មែរជាច្រើនពឹងផ្អែកលើប្រាក់បញ្ញើពីសាច់ញាតិដែលធ្វើការនៅក្រៅប្រទេស។ បច្ចេកវិទ្យាធ្វើឲ្យការផ្ញើប្រាក់មានល្បឿនលឿន និងសុវត្ថិភាពជាងមុន។ ក្រុមបណ្តាញសង្គម និងសហគមន៍អនឡាញជួយគាំទ្រជនជាតិខ្មែរដែលរស់នៅក្រៅប្រទេស។ ពួកគេចែករំលែកព័ត៌មានការងារ ឲ្យយោបល់ផ្លូវច្បាប់ និងគាំទ្រផ្លូវចិត្តគ្នាទៅវិញទៅមក។ បច្ចេកវិទ្យាក៏ផ្តល់ឱកាសឲ្យកម្មករអន្តោប្រវេសន៍រៀនជំនាញថ្មីៗតាមវគ្គសិក្សាអនឡាញដែរ។ អ្នកខ្លះថែមទាំងអាចសិក្សាភាសាបរទេស ឬជំនាញបច្ចេកទេសក្រៅម៉ោងធ្វើការបានផងដែរ។ ការបន្តពង្រីកចំណេះដឹងទូទៅនេះជួយឲ្យពួកគេអាចរកការងារកាន់តែល្អជាងមុន និងរៀបចំសម្រាប់អនាគតដែរ។ ពលករខ្មែរនៅក្រៅប្រទេសជាច្រើនប្រើ Facebook Live ឬ TikTok ដើម្បីចែករំលែកជីវិតប្រចាំថ្ងៃ។ វីដេអូទាំងនេះជួយលុបបំបាត់គំនិតអវិជ្ជមាន និងធ្វើឲ្យគ្រួសារមើលឃើញថាពួកគេរស់នៅយ៉ាងសុខសប្បាយ។ បច្ចេកវិទ្យាក៏មានតួនាទីក្នុងការផ្សព្វផ្សាយចំណេះដឹងអំពីសិទ្ធិរបស់កម្មករអន្តោប្រវេសន៍ដែរ។ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នរដ្ឋនានា ប្រើបណ្តាញសង្គមដើម្បីផ្តល់ព័ត៌មាន និងបណ្តុះបណ្តាលដល់ពលករជាច្រើន។ ពលករខ្លះទៀតប្រើ YouTube ដើម្បីសិក្សាពីច្បាប់ការងារ និងបញ្ហាច្បាប់ផ្សេងៗ។ បច្ចេកវិទ្យាផ្តល់ឱកាសឲ្យក្រុមគ្រួសារអាចអបអរសាទរព្រឹត្តិការណ៍នានា ជាមួយពួកគេតាមអនឡាញ។ ពួកគេអាចចូលរួមថ្ងៃកំណើត ពិធីមង្គលការឬបុណ្យចូលឆ្នាំថ្មីខ្មែរតាមការខលវីដេអូ។ វាជួយរក្សាភាពជិតស្និទ្ធ ទោះបីជាគេនៅឆ្ងាយពីគ្នាក៏ដោយ។ សម្រាប់ឪពុកម្តាយខ្លះ ការខលវីដេអូអនុញ្ញាតឲ្យពួកគេមើលឃើញកូនៗធំធាត់ឡើងពីចម្ងាយ។ កូនៗក៏មានអារម្មណ៍ជិតស្និទ្ធជាងមុនជាមួយឪពុកម្តាយតាមការទំនាក់ទំនងអនឡាញជាញឹកញាប់ដែរ។ អ្នកដែលជានិយោជកនៅក្រៅប្រទេសក៏ប្រើបច្ចេកវិទ្យាដើម្បីតាមដាន និងគាំទ្រពលករខ្មែរផងដែរ។ រោងចក្រខ្លះផ្តល់សេវា Wi-Fi ឥតគិតថ្លៃ ដើម្បីឱ្យពលករអាចទាក់ទង ឬនិយាយជាមួយគ្រួសាររបស់ពួកគេនៅពេលសម្រាកបាន។ យ៉ាងណាមិញ បញ្ហាដូចជា តម្លៃអ៊ីនធឺណេត និងការខ្វះចំណេះដឹងបច្ចេកវិទ្យានៅតែមាន។ សមាជិកគ្រួសារវ័យចំណាស់នៅតាមជនបទខ្លះ នៅតែពិបាកក្នុងការប្រើទូរស័ព្ទស្មាតហ្វូន។ ទោះបីមានបញ្ហាទាំងនេះក្ដី ការទំនាក់ទំនងតាមបច្ចេកវិទ្យានៅតែជួយពង្រឹងភាពរួបរួមក្នុងគ្រួសារខ្មែរ។ សម្រាប់កម្ពុជា បច្ចេកវិទ្យាបានក្លាយជារបៀបក្នុងការទំនាក់ទំនងដ៏សំខាន់មួយរវាងប្រជាជនខ្មែរដែលធ្វើការនៅក្រៅប្រទេស និងសាច់ញាតិនៅប្រទេសកំណើត។ បច្ចេកវិទ្យាតំណាងឲ្យសេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់ និងការរក្សាទំនាក់ទំនងអចិន្រ្តៃយ៍ដែលបច្ចេកវិទ្យាបានបង្កើតឡើង។